ព្រហ្មញ្ញសាសនា គឺសាសនាមួយដែលគេស្គាល់យូរលង់ណាស់មកហើយ វាក៏បានជួយកសាង និងមានឥទ្ធិពលខ្លាំងទៅលើសង្គមមនុស្សជាច្រើន ជាពិសេស សង្គមខ្មែរ យើងនេះឯង។ តាំងពីដើមដំបូង រហូតមកដល់ពេលបច្ចុប្បន្ន ព្រហ្មញ្ញសាសនាបានផ្លាស់ប្ដូររូបរាងជាច្រើនដំណាក់កាល។ ការផ្លាស់ប្ដូរនេះ បានបន្សល់ទុកនូវអ្វីៗជាច្រើនដល់ប្រទេសខ្មែរ រាប់តាំងពី ការដឹកនាំប្រទេស សាសនា វប្បធម៌ ទំនៀមទម្លាប់ សិល្បៈ និងសំណង់ប្រាសាទផ្សេងៗ។ ការវិវឌ្ឍន៍នៃព្រហ្មញ្ញសាសនា សាសនាព្រាហ្មណ៍–ហិណ្ឌូ នៅក្នុងសង្គមខ្មែរត្រូវបានបែងចែកជាបីដំណាក់កាល។ ដំបូងបង្អស់នៃព្រហ្មញ្ញសាសនាគឺ សម័យវេទនិយម ចាប់ពី១៥០០ ឆ្នាំដល់ ៥៥០ ឆ្នាំមុនគ.ស។ សម័យកាលនេះសំដៅលើដំណាក់កាលដំបូងបំផុតនៃសាសនាព្រាហ្មណ៍នៅប្រទេសឥណ្ឌា ដែលជាពេលព្រាហ្មណ៍បាននាំយកគម្ពីរ វេទ មកកាន់តំបន់អាស៊ីខាងត្បូង។ ពាក្យវេទនេះប្រែថា ចំណេះដឹង ហើយអត្ថបទក្នុងគម្ពីរទាំងអស់ច្រើនតែជាមន្ត សម្រាប់សូត្រចំពោះទេវៈ ក្នុងឱកាសធ្វើពិធីបូជា ជាពិសេសក្នុងពិធីបូជាយញ្ញ។ គម្ពីរវេទ ដែលសរសេរជាអក្សរសំស្ក្រឹតគឺជាប្រភពនៃសាសនាឥណ្ឌូឬសាសនាព្រាហ្មណ៍ និងជាមូលដ្ឋាននៃវិទ្យាសាស្ត្រឥណ្ឌាទាំងអស់ ។ វេទនិយម គឺជាទស្សនៈ ឬជំនឿរបស់ជនជាតិឥណ្ឌា ដែលផ្ដោតសំខាន់លើការគោរព និងការយល់ដឹងពីគម្ពីរ វេទ។ វេទនិយម គឺជាការសិក្សា និងការអនុវត្តតាមគំនិត ក៏ដូចជាគោលការណ៍ដែលបានរៀបរាប់ក្នុង គម្ពីរវេទ។ និយាយឱ្យងាយយល់ វេទនិយមគឺជាចលនាវប្បធម៌ ឬជំនឿមួយដែលយក គម្ពីរវេទ មកធ្វើជាមូលដ្ឋានគ្រឹះក្នុងការរស់នៅ និងប្រតិបត្តិ។ តាមពិត គម្ពីរ វេទ បានរៀបរាប់យ៉ាងលម្អិតអំពី ចំណេះដឹងគ្រប់បែបយ៉ាងរួមមាន របៀបរស់នៅ ទំនៀមទម្លាប់ គោលការណ៍អប់រំ ការគ្រប់គ្រងប្រទេស និងការរៀបចំសង្គមមនុស្ស ផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា វេទនិយមគឺជាចលនាវប្បធម៌មួយ ដែលមានគម្ពីរវេទជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គ្រប់គ្រងស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិត។ គម្ពីរ វេទ មាន ៤ ចំណែកសំខាន់ៗ ហើយក្នុងចំណែកនីមួយៗមានសរសេរបង្ហាញពីការបង្រៀននូវវិជ្ជាខុសៗគ្នា។ ផ្នែកទី១ គឺឫគវេទ ជាគម្ពីរវេទមួយដែលចាស់ជាងគេបង្អស់។ គម្ពីរនេះផ្ទុកនូវ បទមន្ត សម្រាប់សូត្រអង្វរ បន់ស្រន់ បួងសួង និងសរសើរដល់ព្រះអាទិទេពផ្សេងៗ។ អាទិទេពទាំងនោះមានដូចជា ព្រះឥន្ទ្រ ព្រះវាយុ ព្រះអគ្នី ព្រះធរណី និងព្រះចន្ទ្រ ជាដើម។ ការសូត្រមន្តទាំងនេះ គឺដើម្បីធ្វើឱ្យអាទិទេពទាំងនោះពេញចិត្ត ហើយជួយឱ្យសម្រេចបំណងផ្សេងៗ។ ប៉ុន្តែ ឫគវេទមិនមែនត្រឹមតែមានបទគាថាសម្រាប់បួងសួង ឬសរសើរប៉ុណ្ណោះទេ គឺវាក៏មាន បទគាថាផ្សេងៗទៀត។ បទគាថាសម្រាប់សូត្រធ្វើរីតិ៍ ក្នុងពិធីបុណ្យនៃសាសនាព្រាហ្មណ៍។ បទគាថាសម្រាប់សូត្រក្នុងពិធីបូជាយញ្ញ។ បទគាថាដែលអធិប្បាយពីទស្សនវិជ្ជា និងពន្យល់ពីគំនិតជ្រៅជ្រះ។ ដោយសារតែខ្លឹមសារដ៏ទូលំទូលាយ និងអាយុកាលដ៏ចំណាស់នេះហើយ ទើបគេចាត់ទុក ឫគវេទ ជាអត្ថបទបរមបុរាណ និងសំខាន់ជាងគេក្នុងចំណោមគម្ពីរវេទទាំង៤។ ឯផ្នែកទី២ គឺសាមវេទ ជាបណ្ដុំនៃបទចម្រៀង ឬមន្តសម្រាប់សូត្រក្នុងពិធីបូជា ឬថ្វាយបង្គំចំពោះអាទិទេព ដូចជា ព្រះឥន្ទ្រ ព្រះអគ្នី និងព្រះវាយុ ជាដើម។ នៅក្នុងគម្ពីរនេះ ក៏មានអត្ថបទចម្រៀងជាច្រើនប្រភេទទៀត។ ចម្រៀងសម្រាប់ច្រៀងនៅក្នុងភូមិ ជាបទចម្រៀងដែលគេជឿថាអាចនាំមកនូវ ជ័យមង្គល និងសិរីសួស្ដី ដល់អ្នកស្រុក។ ចម្រៀងសម្រាប់ច្រៀងតែក្នុងព្រៃ ជាបទចម្រៀងពិសេសដែលទុកសម្រាប់សូត្រ ឬច្រៀងក្នុងបរិយាកាសស្ងប់ស្ងាត់នៃព្រៃឈើ។ ក្រៅពីនេះ អត្ថបទក្នុងសាមវេទក៏បានពន្យល់ពីរបៀបនៃការសូត្រ ឬច្រៀងឱ្យបានត្រឹមត្រូវផងដែរ។ វាបង្ហាញពីរបៀបធ្វើបទ របៀបផ្លាស់ប្ដូរសំឡេងឱ្យវែង ខ្លី ឬសូត្រដដែលៗ ទៅតាមក្បួនខ្នាត។ មិនតែប៉ុណ្ណោះ គម្ពីរនេះក៏បានរៀបរាប់ពី រឿងហេតុអស្ចារ្យ ផ្សេងៗ និង រឿងព្រេង ទាក់ទងនឹងជនដែលមានឥទ្ធិពលមកលើពួកអារ្យ័នផងដែរ។ ចំណែកផ្នែកទី៣គឺ យជុវ៌េទ បានមកពីពាក្យ យជុស ដែលមានន័យថា ការបូជា។ ដូចនេះ យជុវ៌េទគឺជាបណ្ដុំនៃបទគាថាដែលនិយាយអំពី ពិធីបូជាយញ្ញ និងការបួងសួងដល់ព្រះអាទិទេព។ គម្ពីរនេះត្រូវបានបែងចែកជា ២ ផ្នែកសំខាន់ៗគឺ យជុវ៌េទ ស និងយជុវ៌េទខ្មៅ។ យជុវ៌េទ-ស ផ្នែកនេះគឺជា អត្ថបទដើម ដែលមានលក្ខណៈល្អឥតខ្ចោះ និងត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ។ វាត្រូវបានគេជឿថាជាការបង្ហាញ ឬការប្រាប់ផ្ទាល់ពីអាទិទេព។ បទគាថានៅក្នុងផ្នែកនេះត្រូវបានប្រើប្រាស់សម្រាប់សូត្រក្នុង ពិធីបូជាយញ្ញ ផ្សេងៗ។ យជុវ៌េទខ្មៅ ផ្នែកនេះជាអត្ថបទដែលរៀបចំ មិនបានត្រឹមត្រូវ ឬមិនមានលក្ខណៈជាបទគាថាច្បាស់លាស់ដូចផ្នែកទីមួយទេ។ វាភាគច្រើនជា ពាក្យរាយ ដែលត្រូវបានបន្ថែមនៅពេលក្រោយ ដើម្បីពន្យល់ឱ្យចេះពីរបៀបធ្វើពិធីផ្សេងៗ។ លើសពីនេះ អត្ថបទនេះក៏បានរៀបរាប់បន្ថែមអំពី ពិធីបូជាសំខាន់ៗ។ ការបូជាដែលស្ដេច ឬព្រាហ្មណ៍ធ្វើដើម្បីថ្វាយដល់ទេវតាសោម ដែលជាទេវតាដែលសោយទឹកសោម គឺទឹកស្រាសោមដែលបានមកពីដើមឈើឈ្មោះសោម។ ការបូជាដែលស្ដេចធ្វើក្នុងពិធីរាជាភិសេក ឫពិធីឡើងគ្រងរាជ្យ។ ការបូជាដែលស្ដេចធ្វើដើម្បីពង្រីកទឹកដី និងពង្រីកកិត្តិយសឱ្យក្លាយជា ស្ដេចចក្រពត្តិ ជាដើម។ រីឯផ្នែកទី៤គឺ អថវ៌េទ ត្រូវបានគេជឿថាបានបង្កើតឡើងដោយព្រាហ្មណ៍ម្នាក់ឈ្មោះ អថវ៌។ គម្ពីរនេះមានលក្ខណៈខុសពីវេទបីខាងលើ គឺវាមិនមែនជាវេទដែលនិយាយអំពីការបួងសួង ឬការសូត្រសរសើរព្រះអាទិទេពនោះទេ។ ផ្ទុយទៅវិញ អថវ៌េទ ផ្ដោតសំខាន់លើ មន្តអាគម និង អាគមគាថា ដែលជាពាក្យស័ក្តិសិទ្ធិ។ ពាក្យទាំងនេះត្រូវបានចងក្រងជាឃ្លា ឬជាវគ្គ រៀបចំតាមខ្យល់អក្សរ សម្រាប់សូត្រ ឬស្ដោះផ្លុំ។ មន្តអាគមនៅក្នុងគម្ពីរនេះមានច្រើនប្រភេទណាស់។ មន្តសម្រាប់សូត្រឱ្យជាសះស្បើយពីជំងឺ មន្តសម្រាប់សូត្រឱ្យអាយុវែង អាគមលើករាសី ដើម្បីលើកកម្ពស់សំណាង។ មន្តសម្រាប់សូត្រឱ្យអ្នកធំចូលចិត្ត មានន័យថាទទួលបានការពេញចិត្តពីអ្នកមានអំណាច អាគមហៅពស់។ មន្តសម្រាប់សូត្ររំដោះគ្រោះ ឱ្យផុតពីឧបទ្រពចង្រៃ និងបណ្ដេញខ្មោចបិសាច មន្តសម្រាប់សូត្រឱ្យបានចម្រើន មានសិរីសួស្ដី ជាដើម។ ក្រៅពីនេះ អថវ៌េទក៏បានបញ្ចូលនូវ វិជ្ជាផ្សេងៗជាច្រើនទៀត ដែលពួកព្រាហ្មណ៍បានរៀបចំឡើង រួមមាន វិជ្ជាយុទ្ធសាស្ត្រ ក្បួនសង្គ្រាម វិជ្ជាសង់ផ្ទះ ឬប្រាសាទ វិជ្ជាភ្លេង និងរបាំ វិជ្ជាធ្វើគ្រឿងឈើ ជាដើម។ មកដល់សម័យបន្ទាប់គឺ សម័យព្រាហ្មណ៍និយមចាប់ពី ៥៥០ ឆ្នាំមុនគ.ស. ដល់ សតវត្សរ៍ទី ១០ នៃគ.ស.។ សម័យនេះគឺជាដំណាក់កាលដ៏សំខាន់មួយនៃការវិវឌ្ឍន៍សាសនា ដែលជាពេលដែលការគោរពបូជាព្រះអាទិទេពសំខាន់ៗដូចជា ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ បានចាប់ផ្ដើមរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា។ ក្នុងសម័យកាលនេះ ឥទ្ធិពលព្រាហ្មណ៍សាសនាក៏បានរីករាលដាលទៅកាន់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាយើងផងដែរ។ ការចូលមកដល់ និងការរីកចម្រើន ពីសតវត្សរ៍ទី ១ ដល់ទី ៨ ចាប់ផ្ដើមពីប្រហែលសតវត្សរ៍ទី ១ នៃគ.ស. ព្រាហ្មណ៍សាសនាបានចូលមកដល់ទឹកដីខ្មែរ នៅតំបន់នគរភ្នំ និងចេនឡា។ ការនាំចូលនេះកើតឡើងតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម និងវប្បធម៌ជាមួយឥណ្ឌា ដោយមានពួកឈ្មួញ ព្រាហ្មណ៍ និងអ្នកប្រាជ្ញឥណ្ឌាជាអ្នកនាំមក។ ក្នុងសម័យនេះ ការគោរពបូជា ព្រះសិវៈ និង ព្រះវិស្ណុ មានលក្ខណៈលេចធ្លោ ហើយព្រាហ្មណ៍សាសនាក៏បានក្លាយជាសាសនារបស់រដ្ឋ។ សិលាចារឹកដំបូងៗនៅកម្ពុជា ក៏មានប្រើប្រាស់ ភាសាសំស្ក្រឹត ផងដែរ ដែលបង្ហាញពីឥទ្ធិពលវប្បធម៌ឥណ្ឌាដ៏ជ្រាលជ្រៅ។ សម័យអង្គរដំបូង ពីសតវត្សរ៍ទី ៩ ដល់ទី ១០ ព្រាហ្មណ៍សាសនាបានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃអំណាចរាជានិយមខ្មែរ ជាមួយនឹងការចាប់កំណើតនៃ លទ្ធិទេវរាជ។ លទ្ធិនេះចាត់ទុកព្រះរាជាជាតំណាងរបស់អាទិទេពនៅលើផែនដី ដែលធ្វើឱ្យអំណាចរបស់ព្រះអង្គកាន់តែរឹងមាំ។ ព្រះរាជាខ្មែរជាច្រើនអង្គនៅសម័យនោះ បានកសាងប្រាសាទធំៗឧទ្ទិសថ្វាយដល់ព្រះសិវៈ និងព្រះវិស្ណុ ដើម្បីបង្ហាញពីអំណាច និងឋានៈទេវៈរបស់ព្រះអង្គ។ ក្នុងនោះប្រាសាទភ្នំគូលែន គឺជាឧទាហរណ៍មួយនៃសំណង់ដែលព្រះរាជាខ្មែរបានកសាងឡើង។ សម័យព្រាហ្មណ៍និយមនេះ បានត្រួសត្រាយផ្លូវយ៉ាងសំខាន់សម្រាប់ការរីកចម្រើននៃអរិយធម៌ខ្មែរ ជាពិសេសក្នុងសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ងាកមកសម័យកាលការវិវឌ្ឍន៍ចុងក្រោយនៃព្រាហ្មណ៍សាសនាគឺ សម័យហិណ្ឌូនិយម ចាប់ពីសតវត្សរ៍ទី ១០ រហូតមកដល់បច្ចុប្បន្ននេះ។ ក្នុងដំណាក់កាលនេះ ការគោរពបូជាព្រះអាទិទេពសំខាន់ៗទាំងបី ព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈ នៅតែបន្ត។ ប៉ុន្តែក៏មានការរីកចម្រើននៃនិកាយផ្សេងៗទៀត ដូចជា លទ្ធិវិស្ណុនិយម ដែលគោរពព្រះវិស្ណុជាធំ លទ្ធិសិវនិយម ដែលគោរពព្រះសិវៈជាធំ និង លទ្ធិសក្តិនិយម ដែលគោរពបូជាមាតាទេព។ សម័យអង្គររុងរឿង សតវត្សរ៍ទី ១១ ដល់ទី ១៣ ព្រហ្មញ្ញសាសនា ឬហិណ្ឌូសាសនា បានបន្តរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងសម័យអង្គរ។ ប្រាសាទអង្គរវត្ត ដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី ១២ ឧទ្ទិសដល់ព្រះវិស្ណុ គឺជាភស្តុតាងដ៏អស្ចារ្យដែលបង្ហាញពីភាពរុងរឿងនៃលទ្ធិវិស្ណុនិយមនៅកម្ពុជា។ ក្នុងសម័យនេះ ក៏មានការ បញ្ចូលគ្នារវាងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាមហាយានផងដែរ ដូចដែលឃើញមាននៅប្រាសាទបាយ័នដែលកសាងដោយព្រះបាទជ័យវរ្ម័នទី ៧។ ការធ្លាក់ចុះនៃព្រហ្មញសាសនា និងការរួមបញ្ចូលចាប់ពីសតវត្សរ៍ទី ១៣ តទៅ ព្រះពុទ្ធសាសនាថេរវាទ បានចាប់ផ្ដើមរីកចម្រើនយ៉ាងលឿន និងបានជំនួសព្រហ្មញ្ញសាសនាបន្តិចម្ដងៗ រហូតក្លាយជាសាសនារបស់រដ្ឋ។ ទោះជាយ៉ាងនេះក្ដី ឥទ្ធិពលនៃព្រហ្មញ្ញសាសនានៅតែបន្តជ្រាបចូលយ៉ាងជ្រៅទៅក្នុង វប្បធម៌ ប្រពៃណី ជំនឿ និងទំនៀមទម្លាប់ខ្មែរ រហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យប្រពៃណី ការប្រើប្រាស់ឈ្មោះអាទិទេពក្នុងភាសា ការធ្វើនំអន្សម តំណាងលិង្គព្រះឥសូរ និងយោនីនាងឧមា ពិធីមង្គលការ ពិធីបួងសួងផ្សេងៗ និងតួនាទីរបស់ បាគូ ក្នុងព្រះរាជពិធី គឺជាភស្តុតាងដែលបង្ហាញពីឥទ្ធិពលដ៏យូរអង្វែងនេះ។ ក្នុងន័យនេះ ព្រហ្មញ្ញសាសនាបានវិវឌ្ឍន៍ទៅជាផ្នែកមួយដ៏សំខាន់នៃ ហិណ្ឌូនិយម ដែលជាទម្រង់សាសនាដែលមានលក្ខណៈចម្រុះ និងបត់បែននៅកម្ពុជា។